ការប្រៀបធៀបរវាងសាលារៀនសហគមន៍ និងសាលារៀនរដ្ឋ គឺបង្ហាញពីវិធីសាស្ត្រខុសគ្នាពីរ ក្នុងការផ្ដល់ការអប់រំ ដែលការអប់រំនីមួយៗមានលក្ខណៈពិសេស និងគុណសម្បត្តិរៀងៗខ្លួន។ សាលារៀនសហគមន៍ គឺជាគំរូអប់រំមួយដែលផ្តោតលើតម្រូវការជាក់លាក់របស់សហគមន៍មូលដ្ឋាន។ ជាទូទៅ សាលាប្រភេទនេះត្រូវបានបង្កើតឡើង និងគាំទ្រដោយសហគមន៍ខ្លួនឯង ដើម្បីបំពេញចន្លោះប្រហោងនៃការអប់រំ ជាពិសេសនៅតំបន់ដាច់ស្រយាល តំបន់ជនបទ ឬតំបន់ដែលមានការខ្វះខាតសេវាសាធារណៈ។ ការគ្រប់គ្រង និងគាំទ្រដោយសហគមន៍ ដោយសាលាទាំងនេះដំណើរការដោយមានការចូលរួមយ៉ាងសកម្មពីមាតាបិតា អាណាព្យាបាល មេភូមិ និងសមាជិកសហគមន៍ផ្សេងទៀត។ ការសម្រេចចិត្ត ការរៃអង្គាសថវិកា និងការរៀបចំកម្មវិធីសិក្សា ភាគច្រើនធ្វើឡើងដោយសហគមន៍ផ្ទាល់។ វិធីសាស្ត្របង្រៀនមានភាពបត់បែន ដោយកម្មវិធីសិក្សា និងវិធីសាស្ត្របង្រៀនត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងបរិបទសង្គម វប្បធម៌ និងសេដ្ឋកិច្ចរបស់សហគមន៍។ កម្មវិធីសិក្សាទាំងនោះ អាចរាប់បញ្ចូលទាំងការប្រើប្រាស់ភាសាកំណើត ការបង្រៀនជំនាញជីវិត ឬជំនាញកសិកម្មដែលពាក់ព័ន្ធនឹងតំបន់នោះ។ ចំណែកគ្រូបង្រៀននៅសាលាសហគមន៍អាចជាអ្នកស្ម័គ្រចិត្ត សមាជិកសហគមន៍ដែលមានចំណេះដឹង ឬអ្នកដែលបានទទួលការបណ្តុះបណ្តាលដោយអង្គការមិនមែនរដ្ឋាភិបាល។ ឯគោលបំណងចម្បងរបស់សាលារៀនសហគមន៍គឺធានាថា កុមារគ្រប់រូបទទួលបានការអប់រំមូលដ្ឋាន ដោយមិនគិតពីទីតាំងភូមិសាស្ត្រ ឬស្ថានភាពគ្រួសារ។ សាលារៀនសហគមន៍ក៏ជួយពង្រឹងចំណងសហគមន៍ និងលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានផងដែរ។ ចំពោះគុណសម្បត្តិនៃសាលារៀនសហគមន៍នោះគឺ មានភាពសមរម្យនឹងបរិបទសហគមន៍ ងាយស្រួលចូលរួមពីសមាជិកក្នុងសហគមន៍ និងអាចជួយកាត់បន្ថយការការបោះបង់ការសិក្សាជាដើម។ ចំណែកឯសាលារៀនរដ្ឋផ្លូវការ គឺជាស្ថាប័នអប់រំដែលស្ថិតនៅក្រោមការគ្រប់គ្រង និងឧបត្ថម្ភពេញលេញពីរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា។ សាលារៀនរដ្ឋទាំងនេះត្រូវបានដំណើរការស្របតាមគោលនយោបាយ បទប្បញ្ញត្តិ និងកម្មវិធីសិក្សាដែលកំណត់ដោយរដ្ឋាភិបាល។ ឯការត្រួតពិនិត្យ និងការវាយតម្លៃគុណភាពអប់រំ ក៏ធ្វើឡើងដោយក្រសួងអប់រំផងដែរ។ សាលារៀនរដ្ឋប្រើប្រាស់កម្មវិធីសិក្សាជាតិស្តង់ដារ ដែលត្រូវបានបង្កើតឡើងដើម្បីធានាគុណភាព និងភាពស៊ីសង្វាក់គ្នានៃការអប់រំទូទាំងប្រទេស។ សិស្សានុសិស្សរៀនមុខវិជ្ជាដូចជា ភាសាខ្មែរ គណិតវិទ្យា វិទ្យាសាស្ត្រ ប្រវត្តិវិទ្យា ជាដើម។ រីឯគ្រូបង្រៀននៅសាលារដ្ឋភាគច្រើនសុទ្ធតែបានឆ្លងកាត់ការបណ្តុះបណ្តាលវិជ្ជាជីវៈពីគ្រឹះស្ថានអប់រំរបស់រដ្ឋ និងមានសញ្ញាបត្របង្រៀនត្រឹមត្រូវ។ បន្ថែមពីនេះ ពួកគាត់ទទួលបានប្រាក់ខែ និងអត្ថប្រយោជន៍ផ្សេងៗពីរដ្ឋាភិបាល។ សាលារដ្ឋជាទូទៅមានហេដ្ឋារចនាសម្ព័ន្ធធំជាង និងមានធនធានច្រើនជាងសាលាសហគមន៍ ដូចជាអាគារ សម្ភារៈសិក្សា បណ្ណាល័យ និងបន្ទប់ពិសោធន៍ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ ក៏នៅមានសាលារដ្ឋមួយចំនួននៅតំបន់ដាច់ស្រយាលនៅតែប្រឈមនឹងកង្វះខាតធនធាននៅឡើយ។ ចំពោះការប្រឡងថ្នាក់ជាតិ តម្រូវឲ្យសិស្សនៅសាលារដ្ឋត្រូវឆ្លងកាត់ការប្រឡងថ្នាក់ជាតិនៅតាមកម្រិតនីមួយៗ ដើម្បីបញ្ជាក់លទ្ធផលសិក្សា និងបន្តទៅកម្រិតបន្ទាប់។ សម្រាប់គុណសម្បត្តិនៃសាលារៀនរដ្ឋនោះមានដូចជា មានស្តង់ដារអប់រំជាតិសម្រាប់សិស្សទាំងអស់ ផ្ដល់ឱកាសឲ្យសិស្សបន្តការសិក្សាថ្នាក់ខ្ពស់ និងមានការត្រួតពិនិត្យគុណភាពតាមគោលនយោបាយរដ្ឋ។ សរុបមក ទាំងសាលារៀនសហគមន៍ និងសាលារៀនរដ្ឋសុទ្ធតែដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្ដល់ការអប់រំ។ សាលារៀនសហគមន៍ជួយបំពេញចន្លោះប្រហោងនៅតំបន់ដែលសាលារដ្ឋមិនទាន់ទៅដល់ ឬមិនទាន់ឆ្លើយតបបានពេញលេញ ខណៈដែលសាលារដ្ឋធានានូវគុណភាពអប់រំស្តង់ដារជាតិ និងការទទួលស្គាល់ផ្លូវការ។ ការរួមបញ្ចូលគ្នា ឬការសហការរវាងប្រព័ន្ធទាំងពីរអាចជួយពង្រឹងវិស័យអប់រំនៅកម្ពុជាឲ្យកាន់តែប្រសើរឡើង។